ទទ្ទឹមនឹងនេះផងដែរ ឆាលៀសអំពិលទុំក៏ជាមុខម្ហូបពេញនិយមមិនចាញ់ឆាលៀសធម្មតាដែរ ដែលជាទូទៅគេអាចយកវាធ្វើគ្រឿងក្លែមក៏បាន យកញ៉ាំជាមួយបាយក៏បាន។ វាមានរសជាតិដិត ជូអែម ហិល ហើយសម្រាប់គ្រឿងវិញមាន លៀសស្រស់ អំពិលទុំ ខ្ទឹមស ម្ទេសស្រស់ ស្ករស ទឹកត្រី ប្រេងខ្យង ទឹកត្រីជាដើម។ វិធីសាស្រ្តក្នុងការធ្វើ មានដូចជា ដំបូង លាងលៀសឱ្យស្អាតដូចឆាលៀសធម្មតាដែរ។ បន្ទាប់មកដាក់ខ្ទះលើភ្លើងឱ្យក្តៅ ចាក់ប្រេងឆាចូលបន្តិច រួចដាក់ខ្ទឹមសចិញ្ច្រាំ ម្ទេសចូលឆាឱ្យឈ្ងុយ។ បន្តិចក្រោយមកដាក់លៀសចូលឆា រួចចាក់ទឹកអំពិលទុំ ស្ករស ទឹកត្រី និងប្រេងខ្យងចូលច្របល់ឱ្យសព្វ។ ឆារហូតដល់លៀសបើកសំបកអស់ និងចូលជាតិល្អ បន្ទាប់មកភ្លក់មើលរសជាតិតាមចំណូលចិត្ត បើខ្វះអាចថែមទឹកត្រី ឬស្ករសបាន។